ជាញឹកញាប់ មិត្តភាពផ្លាស់ប្តូរពេលមនុស្សរៀបការរៀងៗខ្លួន។ មិត្តខ្លះនៅជិតស្និទ្ធដូចមុន ខណៈដែលមិត្តខ្លះចាប់ផ្តើមមានគម្លាត។ អាពាហ៍ពិពាហ៍នាំមកនូវអាទិភាព ការទទួលខុសត្រូវ និងទម្លាប់ថ្មីៗ។ ការផ្លាស់ប្តូរទាំងនេះអាចប៉ះពាល់ដល់ពេលវេលាដែលគេអាចផ្ដល់ឲ្យមិត្តភក្តិបាន។ មិត្តដែលនៅលីវខ្លះអាចមានអារម្មណ៍ថាត្រូវបានគេទុកចោល ពេលមិត្តរបស់ពួកគេរៀបការរៀងៗខ្លួន។ មិត្តដែលរៀបការហើយក៏អាចពិបាកសម្របសម្រួលរវាងជីវិតគ្រួសារ និងមិត្តភាពដែរ។ ក្នុងវប្បធម៌ខ្មែរ អាពាហ៍ពិពាហ៍តែងតែត្រូវបានចាត់ទុកថាជាចំណុចប្ដូរមួយក្នុងជីវិត។ គេអាចចំណាយពេលតិចជាងមុនក្នុងសកម្មភាពសង្គម បន្ទាប់ពីរៀបការរួច។ ទោះបីជាយ៉ាងណា វាមិនមានន័យថាមិត្តភាពនោះបានបាត់ទៅទេ។ វាអាចផ្លាស់ប្តូរទៅជា មិត្តភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតែមានការខ្វល់ខ្វាយដូចមុន។ មិត្តខ្លះខិតខំយ៉ាងខ្លាំងដើម្បីរក្សាការទាក់ទងបន្ទាប់ពីរៀបការរួច។ ពួកគេខលទូរសព្ទ ទំនាក់ទំនងតាមសារ ឬចេញទៅជួបមិត្តភក្តិពេលមានឱកាស។ មិត្តខ្លះទៀតអាចបាត់ទំនាក់ទំនងបន្តិចម្តងៗដោយសារនៅឆ្ងាយ ឬរបៀបរស់នៅខុសគ្នា។ ការទទួលខុសត្រូវគ្រួសារថ្មីអាចកាត់បន្ថយការចូលរួមក្នុងសកម្មភាពសង្គម។ គូស្វាមីភរិយាជាច្រើនចំណាយពេលចុងសប្តាហ៍ជាមួយសាច់ញាតិ ជំនួសឲ្យមិត្តភក្តិ។ មិត្តភាពខ្លះនៅស្ថិតស្ថេរដោយសារទាំងពីរភាគីយល់ពីការផ្លាស់ប្តូររបស់គ្នាទៅវិញទៅមក។ ការប្រាស្រ័យទាក់ទង និងការគោរពគ្នាទៅវិញទៅមកជួយរក្សាមិត្តភាពរយៈពេលវែង។ មិត្តភាពពិតមិនមែនអាស្រ័យលើភាពញឹកញាប់នៃការទំនាក់ទំនងនោះទេ។ ពួកគេដាក់តម្លៃលើភាពស្មោះត្រង់ និងអតីតដែលបានឆ្លងកាត់រួមគ្នា។ យ៉ាងណាមិញ មិត្តភាពខ្លះក៏អាចបាត់បង់ទៅតាមពេលវេលាដែរ។ វាអាចកើតឡើងដោយគ្មានជម្លោះ ឬការខឹងសម្បារទេ។ វាគ្រាន់តែជាផ្នែកមួយនៃការផ្លាស់ប្តូរក្នុងជីវិតប៉ុណ្ណោះ។ អាពាហ៍ពិពាហ៍ក៏អាចនាំមកនូវមិត្តភាពថ្មីជាមួយគូស្វាមីភរិយាផ្សេងទៀតផងដែរ។ ទំនាក់ទំនងថ្មីទាំងនេះអាចជំនួស ឬបន្ថែមលើមិត្តភាពចាស់។ មិត្តចាស់ខ្លះអាចមានអារម្មណ៍មិនស្រួល ពេលនៅក្នុងចំណោមគូស្វាមីភរិយា។ ពួកគេអាចមានអារម្មណ៍ថា គ្រប់យ៉ាងលែងដូចមុនទៀតហើយ។ សម្រាប់មនុស្សខ្លះ មិត្តភាពបន្ទាប់ពីរៀបការអាចកាន់តែស្និទ្ធស្នាលជាងមុន។ ពួកគេចែករំលែកដំបូន្មានអំពីគ្រួសារ កូនៗ និងការទទួលខុសត្រូវ។ ការចេះយល់ចិត្តគ្នា បានក្លាយជារឿងសំខាន់ជាងមុនក្នុងមិត្តភាព។ អ្នកដែលនៅតែរាប់អានគ្នា តែងតែជាមិត្តនឹងគ្នាអស់មួយជីវិត។ អ្នកដែលនៅឆ្ងាយគ្នា ក៏នៅតែមានអនុស្សាវរីយ៍ល្អៗនៅក្នុងចិត្ត។ ការឆ្ងាយគ្នាមិនមានន័យថាបាត់បង់សេចក្ដីស្រឡាញ់ ឬការគោរពទេ។ វាអាចមានន័យថា យើងកំពុងរីកចម្រើន និងឆ្ពោះទៅរកគោលដៅអនាគតខុសគ្នា។ ទោះបីជាមិនជួបញឹកញាប់ក្ដី ពួកគេនៅតែគិតល្អៗចំពោះគ្នា។ បច្ចេកវិទ្យាសង្គមសព្វថ្ងៃជួយឲ្យមិត្តនៅតែរក្សាទំនាក់ទំនងជាមួយគ្នា ទោះបីជាបានរៀបការរៀងខ្លួន ឬ រស់នៅឆ្ងាយគ្នា។ ចុងក្រោយ មិត្តភាពពិតប្រាកដ មិនដែលបាត់នោះទេ ទោះបីជាមានការផ្លាស់ប្តូរក្នុងជីវិតក្ដី។